នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ការរំពឹងទុកទៅលើរូបរាង និងបុគ្គលិកលក្ខណៈរបស់បុរសបានវិវឌ្ឍន៍ទៅមុខជាលំដាប់។ ក្នុងនោះ មិនមែនមានតែលក្ខណៈសម្បត្តិខាងក្រៅដែលមនុស្សប្រុសត្រូវតែមាននោះទេ គុណសម្បត្តិខាងក្នុងក៏ជាចំណុចសំខាន់ដែលមិនអាចខ្វះបានដែរ។ ការរំពឹងទុកទាំងនេះឆ្លុះបញ្ចាំងពីតម្លៃសង្គម ទំនៀមទម្លាប់ និងការយល់ឃើញអំពីភាពថ្លៃថ្នូររបស់បុរសម្នាក់ៗ។ បុរសម្នាក់ដែលទទួលបានការគោរព និងការកោតសរសើរច្រើន គឺមិនមែនផ្អែកលើរូបរាងតែមួយមុខនោះទេ តែវាក៏អាស្រ័យលើការរួមបញ្ចូលគ្នានៃចំណុចសំខាន់ៗជាច្រើន។ ភាពស្អាតគឺជាចំណុចចាប់ផ្តើមដ៏សំខាន់បំផុតមួយ។ បុរសម្នាក់ដែលតែងតែយកចិត្តទុកដាក់លើអនាម័យខ្លួនប្រាណ តែងតែទទួលបានការចាប់អារម្មណ៍ល្អពីអ្នកជុំវិញខ្លួន។ ការងូតទឹក លាងសម្អាតខ្លួនប្រាណជាប្រចាំ គឺជាទម្លាប់ល្អដែលគ្រប់បុរសគួរតែមាន។ ការថែរក្សាសក់ និងពុកមាត់ពុកចង្កាឲ្យមានសណ្តាប់ធ្នាប់ ក៏ជាចំណុចដែលបង្ហាញពីភាពជាមនុស្សមានរបៀបរៀបរយផងដែរ។ ការប្រើប្រាស់ទឹកអប់ ឬផលិតផលថែរក្សាផ្ទាល់ខ្លួនផ្សេងៗ ក៏ជួយបន្ថែមភាពជឿជាក់ និងធ្វើឲ្យអ្នកនៅជុំវិញមានអារម្មណ៍ស្រួលនៅក្បែរ។ ភាពស្អាតស្អំមិនមែនសំដៅតែលើខ្លួនប្រាណនោះទេ តែវារួមបញ្ចូលទាំងសំលៀកបំពាក់ដែលស្អាតបាត និងមានក្លិនល្អទៀតផង។ ភាពស្អាតស្អំនេះមិនតម្រូវឲ្យមានការចំណាយច្រើននោះទេ តែវាទាមទារនូវការយកចិត្តទុកដាក់ និងទម្លាប់ប្រចាំថ្ងៃល្អ។ បុរសដែលមានអនាម័យល្អ តែងតែត្រូវបានគេមើលឃើញថាជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់។ រូបរាងកាយ និងកាយសម្បទាដែលរឹងមាំ ក៏ជាផ្នែកមួយនៃការរំពឹងទុកលើបុរសផងដែរ។ វាត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃសុខភាពល្អ និងកម្លាំងកាយដែលអាចការពារគ្រួសារបាន។ ការមានរាងកាយមាំមួនមិនមែនមានន័យថាត្រូវតែហាត់ប្រាណខ្លាំងរហូតដល់មានសាច់ដុំធំៗនោះទេ តែវាសំដៅដល់ការរក្សាសុខភាពឲ្យបានល្អ និងមានកម្លាំងកាយគ្រប់គ្រាន់។ ការហាត់ប្រាណទៀងទាត់ ដូចជាការរត់ ការលើកទម្ងន់ ឬលេងកីឡាផ្សេងៗ អាចជួយពង្រឹងកាយសម្បទាបានយ៉ាងល្អ។ កម្ពស់ក៏ជាចំណុចមួយដែលមនុស្សមួយចំនួនរំពឹងទុកដែរ ប៉ុន្តែវាមិនមែនជាកត្តាសំខាន់បំផុតនោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺបុរសម្នាក់ត្រូវតែមានថាមពល និងកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា។ កាយសម្បទារឹងមាំឆ្លុះបញ្ចាំងពីការថែទាំខ្លួនឯងបានល្អ និងជាផ្នែកមួយនៃភាពទាក់ទាញរបស់បុរស។ ការស្លៀកពាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីអត្តសញ្ញាណ និងចរិតលក្ខណៈរបស់បុរសម្នាក់។ ការស្លៀកពាក់មិនតម្រូវឲ្យទាន់សម័យ ឬប្រេនៗរហូតនោះទេ តែវាត្រូវតែសមរម្យទៅតាមកាលៈទេសៈ។ ការស្លៀកពាក់ស្អាតបាត និងមានរបៀបរៀបរយបង្ហាញពីការគោរពខ្លួនឯង និងការគោរពអ្នកដទៃ។ សម្រាប់ទៅធ្វើការ ការស្លៀកពាក់អាវធំ ឬអាវគំហើញ ជួយបង្កើនភាពជឿជាក់ និងវិជ្ជាជីវៈ។ ឯការស្លៀកពាក់សម្រាប់ទៅដើរលេង ឬកម្មវិធីលក្ខណៈគ្រួសារ ក៏គួរតែមានលក្ខណៈសាមញ្ញ និងស្រួលខ្លួន។ ការស្លៀកពាក់ដែលសមស្របនឹងអាយុ និងរូបរាង ក៏ជួយឲ្យបុរសមើលទៅមានភាពទាក់ទាញផងដែរ។ ពណ៌ និងម៉ូដសម្លៀកបំពាក់ដែលអ្នកជ្រើសរើស អាចបង្ហាញពីចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់អ្នក។ ដូច្នេះហើយ ការស្លៀកពាក់គឺជាកត្តាមួយដែលមិនអាចមើលរំលងបាននៅក្នុងសង្គម។ ចំណុចទាំងបីខាងលើ នឹងមិនមានន័យពេញលេញនោះទេ បើខ្វះនូវគុណសម្បត្តិខាងក្នុង។ ភាពជឿជាក់ គឺជាគន្លឹះដ៏សំខាន់មួយដែលធ្វើឲ្យបុរសមានភាពទាក់ទាញ។ បុរសដែលមានភាពជឿជាក់តែងតែហ៊ានធ្វើការសម្រេចចិត្ត និងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ភាពថ្លៃថ្នូរ គឺជាគុណធម៌ដ៏សំខាន់ដែលធ្វើឲ្យបុរសត្រូវបានគេគោរព។ ការនិយាយស្តីមានរបៀបរៀបរយ ការប្រព្រឹត្តល្អចំពោះមនុស្សគ្រប់គ្នា និងការចេះគោរពអ្នកដទៃ គឺជាផ្នែកមួយនៃភាពថ្លៃថ្នូរ។ ក្រៅពីនេះ ភាពជាអ្នកដឹកនាំ និង ទំនួលខុសត្រូវ ក៏ជាលក្ខណៈសម្បត្តិសំខាន់ដែលមនុស្សជាច្រើនរំពឹងទុកផងដែរ។ បុរសដែលចេះដឹកនាំ និងទទួលខុសត្រូវចំពោះគ្រួសារ ការងារ និងសង្គម គឺជាមនុស្សដែលមានតម្លៃ។ ពួកគេតែងតែត្រូវបានគេមើលឃើញថាជាទីពឹង និងជាអ្នកដោះស្រាយបញ្ហាដ៏ល្អ។ ភាពជាបុរសពិតប្រាកដមិនមែនស្ថិតនៅលើរូបរាងខាងក្រៅតែមួយមុខនោះទេ តែវាស្ថិតនៅលើគុណសម្បត្តិខាងក្នុង គំនិត និងទង្វើរបស់ពួកគេផងដែរ។ ការចេះផ្តល់តម្លៃដល់អ្នកដទៃ និងការចេះយល់ចិត្ត ក៏ជាផ្នែកមួយដែលធ្វើឲ្យបុរសកាន់តែមានភាពទាក់ទាញ។ ដូច្នេះ ការរំពឹងទុកលើបុរស គឺជាការរួមបញ្ចូលគ្នារវាងរូបរាងខាងក្រៅដែលសមរម្យ និងគុណសម្បត្តិខាងក្នុងដែលរឹងមាំ។